ផ្លែចេក ជាផ្លែឈើដែលពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ វាមានតម្លៃថោក ងាយស្រួលរកទិញ ហើយអាចយកទៅកែច្នៃជាអាហារ និងបង្អែមជាច្រើនប្រភេទ។ ផ្លែចេកមានដាំដុះនៅទូទាំងប្រទេស ហើយត្រូវបានចាត់ទុកជាផ្នែកមួយនៃប្រពៃណីខ្មែរ។ មានមូលហេតុចម្បងជាច្រើនដែលធ្វើឱ្យផ្លែចេកទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនខ្មែរ។ វាងាយស្រួលរក និងតម្លៃថោក ព្រោះដើមចេកអាចដុះបាននៅគ្រប់រដូវកាល ហើយងាយស្រួលដាំដុះ។ ដូច្នេះផ្លែចេកមានច្រើននៅគ្រប់ទីកន្លែង ហើយមានតម្លៃថោកសមរម្យ។ ផ្លែចេកមានរសជាតិ ផ្អែមឆ្ងាញ់ ងាយស្រួលបរិភោគ និងមានផ្ទុកសារធាតុចិញ្ចឹមច្រើនដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម និង ជាតិសរសៃ ដែលល្អសម្រាប់សុខភាពរាងកាយ។ ផ្លែចេកសម្បូរទៅដោយវីតាមីន A B6 B12 កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម កាបូអ៊ីដ្រាត ដែលជួយផ្តល់ថាមពលដល់រាងកាយ។ ព្រមទាំងអាចជួយព្យាបាលជំងឺផ្សេងៗ បានទៀតផង ដូចជា ព្យាបាលប្រគ្រីវ ឈឺដើមទ្រូង តានតឹងប្រព័ន្ធប្រសាទ ទល់លាមក ហើមពោះជាដើម។ ប្រជាជនខ្មែរអាចយកផ្លែចេកទៅកែច្នៃជាអាហារ និងបង្អែមបានច្រើនមុខដូចជា ចេកអាំង ចេកចៀន នំអន្សមចេក និង នំចេក ជាដើម។ ផ្នែកមួយនៃប្រពៃណី ផ្លែចេកត្រូវបានគេប្រើប្រាស់ជាគ្រឿងសក្ការបូជាសម្រាប់ពិធីបុណ្យផ្សេងៗ ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបួងសួងផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ គេអាចចាត់ទុក រដូវវស្សា ជាពេលដែលដើមចេកមានការលូតលាស់ល្អ ហើយផ្លែចេកមានច្រើនជាងធម្មតា។ នៅរដូវនេះ ដើមចេកទទួលបានទឹកគ្រប់គ្រាន់ពីទឹកភ្លៀង ដែលធ្វើឲ្យទិន្នផលចេកមានច្រើន និងមានគុណភាពល្អ។ ប្រជាជនខ្មែរបានកែច្នៃផ្លែចេកចេញជាអាហារជាច្រើនប្រភេទទាំងម្ហូប និងបង្អែម។ ផ្លែចេកមានភាពពេញនិយមខ្លាំងដោយសារតែវាមានរសជាតិឆ្ងាញ់ ហើយអាចយកទៅធ្វើជាមុខម្ហូបបានយ៉ាងសម្បូរបែប។ មុខម្ហូប និងបង្អែមចេកចៀន គេយកផ្លែចេកទុំមកហាន់ជាចំណិតស្តើងៗ រួចយកទៅជ្រលក់ក្នុងខ្ទិះដូង ឬម្សៅហើយយកទៅចៀនក្នុងប្រេង។ សម្រាប់ចេកអាំង គេយកផ្លែចេកខ្ចីមកហាន់ជាចំណិតស្តើងៗ រួចយកទៅអាំងជាមួយខ្ទិះដូង។ នំអន្សមចេក គេយកអង្ករដំណើបមកលាយជាមួយសណ្ដែក និងចេក រួចយកទៅខ្ចប់ជាមួយស្លឹកចេកហើយយកទៅចំហុយ។ ចំពោះសម្លរម្ជូរគ្រឿង គេយកផ្លែចេកខ្ចីទៅធ្វើជាបន្លែក្នុងសម្លរជំនួសឱ្យបន្លែផ្សេងទៀតបាន។ គេយកចេកទុំមកកិនឲ្យម៉ត់ រួចលាយជាមួយទឹកដោះគោ និងស្ករ មកធ្វើជាចេកកិន។ នៅក្នុងប្រទេសកម្ពុជាមាន អំណោយផលខ្លាំង ក្នុងការដាំដុះផ្លែឈើ។ ដីមានជីជាតិ និងអាកាសធាតុអំណោយផល ជាពិសេសនៅតំបន់មួយចំនួន ធ្វើឲ្យផ្លែឈើជាច្រើនប្រភេទអាចដុះលូតលាស់បានល្អ និងផ្តល់ទិន្នផលខ្ពស់។ ដូច្នេះ ការនាំចូលផ្លែឈើពីប្រទេសផ្សេងៗមិនមែនជាតម្រូវការចាំបាច់ទាំងអស់នោះទេ។ មានហេតុផលមួយចំនួនដែលការដាំដុះផ្លែឈើនៅកម្ពុជាមានសក្តានុពល។ ដីមានជីជាតិ ដីនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តកំពត មានជីជាតិល្អ ដែលស័ក្តិសមសម្រាប់ការដាំដុះផ្លែឈើ។ កម្ពុជាមានអាកាសធាតុ ត្រូពិច ដែលមានលក្ខណៈក្តៅហើយមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ការដាំដុះ។ ប្រភេទផ្លែឈើ ផ្លែឈើជាច្រើនប្រភេទអាចដាំដុះបានយ៉ាងល្អនៅក្នុងប្រទេសកម្ពុជាដូចជា ស្វាយ មៀន ធូរ៉េន ខ្នុរ ល្ហុង ចេក ដូង និងមង្ឃុត។ ទោះបីជាយ៉ាងនេះក៏ដោយ កម្ពុជានៅតែមានការនាំចូលផ្លែឈើមួយចំនួនពីប្រទេសជិតខាងដូចជា ថៃ និងវៀតណាម។ ដោយសារតម្រូវការកើនឡើង និងកត្តាមួយចំនួនទៀតដូចជា ផ្លែឈើដែលដាំដុះនៅស្រុកក្រៅមានតម្លៃថោកជាង ឬផ្លែឈើក្រៅរដូវកាល។ នៅក្នុងប្រទេសកម្ពុជាមានប្រភេទផ្លែចេកជាច្រើនប្រភេទដែលដាំដុះសម្រាប់បរិភោគ និងលក់ដូរ។ ប្រភេទចេកដែលពេញនិយមជាងគេគឺ ចេកណាំវ៉ា ដោយសារវាមានរសជាតិឆ្ងាញ់ ងាយស្រួលរក ហើយអាចយកទៅកែច្នៃជាបង្អែមបានច្រើនប្រភេទ ដូចជា ចេកអាំង និង ចេកចៀន។ ចេកពងមាន់ ជាប្រភេទចេកដែលមានទំហំតូច ហើយមានរសជាតិផ្អែមខ្លាំង។ ចេកអំបូង ជាប្រភេទចេកដែលមានទំហំធំ ហើយមានក្លិនក្រអូប។ ចេកខ្មៅ ជាប្រភេទចេកដែលមានពណ៌ខ្មៅ ហើយមានរសជាតិផ្អែម។ ក្នុងចំណោមចេកទាំងអស់នេះ ចេកណាំវ៉ា ទទួលបានការគាំទ្រជាងគេពីសំណាក់ប្រជាជនកម្ពុជា ដោយសារតែគុណសម្បត្តិរបស់វា។